នៅក្នុងយុគសម័យទំនើបនេះ វិស័យភាពយន្តខ្មែរកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារ និងថែរក្សាទេវកថាប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ខ្លួនឡើងវិញ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ផលិតកម្មភាពយន្តជាច្រើនបានបោះជំហានក្នុងការយករឿងព្រេងនិទានបុរាណ និងចម្រៀងប្រវត្តិសាស្ត្រដ៏យូរលង់របស់ដូនតា មកបម្រុងស្ដារឡើងវិញនូវអតីតកាលដ៏រុងរឿងរបស់កម្ពុជា។ តាមរយៈការច្នៃប្រឌិត និងការវិនិយោគដ៏ធំ ផលិតកម្មភាពយន្តខ្មែរកំពុងនាំយកតួអង្គ និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រឲ្យរស់រវើកឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ និងអេក្រង់ភាពយន្ត។ នេះមិនត្រឹមតែជាការកម្សាន្តនោះទេ តែជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយក្នុងការថែរក្សាអត្តសញ្ញាណជាតិឲ្យនៅគង់វង្សជានិច្ចនិរន្តរ៍តទៅ។ ភាពយន្តទាំងនេះបានក្លាយជាស្ពានតភ្ជាប់រវាងជំនាន់អតីតកាល និងបច្ចុប្បន្ន ដែលអនុញ្ញាតឲ្យយុវជនសម័យថ្មីអាចយល់ដឹងពីឫសគល់វប្បធម៌របស់ខ្លួនបានយ៉ាងងាយស្រួលនិងស៊ីជម្រៅបំផុត។ ពួកវាជួយអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរពីការបាត់បង់ដោយសារឥទ្ធិពលសកលភាវូបនីយកម្ម ដែលកំពុងរាលដាលយ៉ាងឆាប់រហ័ស។ ការបង្ហាញនូវសាច់រឿងនានាដូចជារឿង "នាងនាគ" ដែលជាទេវកថានៃការកកើតនគរភ្នំ និងរឿង "ពស់កេងកង" ដែលផ្ទុកនូវសារអប់រំយ៉ាងជ្រាលជ្រៅ គឺជាឧទាហរណ៍ជាក់ស្ដែងនៃការខិតខំប្រឹងប្រែងនេះ។ រឿងព្រេងនិទានទាំងនេះត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នបំផុត ដើម្បីធានាថាវាឆ្លុះបញ្ចាំងពីតម្លៃ សីលធម៌ និងជំនឿរបស់សង្គមខ្មែរតាំងពីបុរាណកាលមក។ ដំណើររឿងនីមួយៗត្រូវបានកែច្នៃឲ្យមានភាពទាក់ទាញ និងសមស្របតាមចំណង់ចំណូលចិត្តរបស់ទស្សនិកជននាពេលបច្ចុប្បន្ន ដោយមិនបាត់បង់នូវខ្លឹមសារដើមឡើយ។ ដើម្បីធ្វើឲ្យរឿងនិទានប្រវត្តិសាស្ត្រទាំងនេះមានភាពទាក់ទាញ និងងាយយល់សម្រាប់ទស្សនិកជនសម័យថ្មី អ្នកផលិតភាពយន្តបានប្រើប្រាស់សិល្បៈបច្ចេកវិទ្យាទំនើបយ៉ាងពេញទំហឹង។ ក្រាហ្វិក ឬភាសាអង់គ្លេសហៅថា CGI បច្ចេកទេសថតរូបភាព ក៏ដូចជាការរចនាសំឡេង និងតន្ត្រីត្រូវបានយកមកប្រើប្រាស់យ៉ាងប៉ិនប្រសប់ដើម្បីបង្កើតនូវបទពិសោធន៍ទស្សនាដ៏អស្ចារ្យបំផុត។ ទេសភាពប្រាសាទបុរាណដ៏ស្កឹមស្កៃ ឈុតឆាកប្រយុទ្ធដ៏រស់រវើក និងសំលៀកបំពាក់ដ៏ល្អវិចិត្រ ត្រូវបានបង្ហាញយ៉ាងប្រណិតបំផុត ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ហាក់ដូចជាកំពុងស្ថិតនៅក្នុងសម័យកាលនោះផ្ទាល់។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ជួយលុបបំបាត់គម្លាតនៃពេលវេលា និងធ្វើឲ្យប្រវត្តិសាស្ត្រដែលធ្លាប់តែជាអត្ថបទទាក់ៗ ក្លាយទៅជាបទពិសោធន៍ដ៏រស់រវើក ដែលគួរឲ្យចងចាំជានិច្ច។ បច្ចេកទេសរៀបរាប់រឿង ឬភាសាអង់គ្លេសហៅថា storytelling ក៏ត្រូវបានកែសម្រួលដើម្បីឲ្យមានល្បឿនលឿន និងទាក់ទាញស្របតាមនិន្នាការភាពយន្តសកល។ មិនត្រឹមតែប៉ុណ្ណោះ ការជ្រើសរើសតួសម្ដែងដែលមានសមត្ថភាពខ្ពស់ និងការដឹកនាំសម្ដែងប្រកបដោយវិជ្ជាជីវៈ ក៏ជាកត្តាគន្លឹះដែលធ្វើឲ្យតួអង្គក្នុងរឿងនីមួយៗមានភាពប្រាកដនិយម និងគួរឲ្យជឿជាក់ផងដែរ។ រឿងរ៉ាវប្រវត្តិសាស្ត្រទាំងនេះ មិនត្រឹមតែផ្តល់នូវការកម្សាន្តនោះទេ ប៉ុន្តែវាផ្ទុកនូវសារអប់រំដ៏មានតម្លៃជាច្រើនដូចជាសីលធម៌ ភក្តីស្នេហ៍ ការតស៊ូ និងអត្តសញ្ញាណជាតិខ្មែរដ៏រឹងមាំបំផុត។ តាមរយៈតួអង្គដែលប្រឈមនឹងឧបសគ្គផ្សេងៗ ទស្សនិកជនត្រូវបានបង្រៀនអំពីភាពស្មោះត្រង់ ភាពក្លាហាន និងសារៈសំខាន់នៃការតស៊ូដើម្បីការពារសេចក្តីពិតនិងយុត្តិធម៌។ ភាពយន្តទាំងនេះបង្ហាញថា ស្នេហាអាចយកឈ្នះលើឧបសគ្គគ្រប់បែបយ៉ាង ដោយផ្តល់នូវក្តីសង្ឃឹម និងការបំផុសគំនិតដល់អ្នកទស្សនាគ្រប់រូប។ វាមានឥទ្ធិពល ក្នុងការបណ្តុះស្មារតីស្នេហាជាតិ និងមោទកភាពចំពោះកេរ្តិ៍ដំណែលរបស់ខ្លួនទៅដល់កូនចៅជំនាន់ក្រោយ។ ការយល់ដឹងពីប្រវត្តិសាស្ត្រដ៏ជូរចត់ និងភាពរុងរឿងរបស់បុព្វបុរស ជួយពង្រឹងស្មារតីរួបរួម និងលើកស្ទួយអត្តសញ្ញាណជាតិឲ្យកាន់តែរឹងមាំឡើង។ សារទាំងនេះត្រូវបានបង្កប់យ៉ាងប៉ិនប្រសប់ក្នុងសាច់រឿង ដើម្បីធានាថាការអប់រំកើតឡើងដោយត្រឹមត្រូវ និងមិនមែនជាការបង្ខិតបង្ខំឡើយ។ ជាការពិតណាស់ ការស្ដារទេវកថាប្រវត្តិសាស្ត្រខ្មែរតាមរយៈវិស័យភាពយន្ត គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពខ្ពស់សម្រាប់ស្ដារប្រវត្តិសាស្ត្រខ្មែរឡើងវិញក្នុងចំណេះដឹងសាធារណៈ។ ភាពយន្តមានសមត្ថភាពពិសេសក្នុងការទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនបានយ៉ាងឆាប់រហ័ស និងបន្សល់ទុកនូវការចងចាំដ៏ល្អជាប់ក្នុងចិត្តគំនិតរបស់ពួកគេ។ វាជាមធ្យោបាយដ៏ល្អក្នុងការធ្វើឲ្យប្រវត្តិសាស្ត្រក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ ហើយអាចពិភាក្សាបានគ្រប់កាលៈទេសៈ។ ការវិនិយោគលើវិស័យភាពយន្តប្រវត្តិសាស្ត្រ មិនត្រឹមតែជម្រុញកំណើនសេដ្ឋកិច្ចក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពទៀតផង។ តាមរយៈការបន្តគាំទ្រ និងលើកកម្ពស់ផលិតកម្មភាពយន្តប្រភេទនេះ កម្ពុជានឹងអាចធានាបាននូវការបន្តថែរក្សានៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខ្លួនសម្រាប់មនុស្សជំនាន់ក្រោយ។ នេះគឺជាការវិនិយោគទៅលើអនាគតរបស់ជាតិទាំងមូលដើម្បីធានាថាប្រវត្តិសាស្ត្រខ្មែរនឹងមិនត្រូវបានបំភ្លេចឡើយ។ ដំណើរការនេះទាមទារនូវការសហការគ្នាយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាល វិស័យឯកជន និងសិល្បករ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមមួយនេះ។ ការលើកកម្ពស់គុណភាពភាពយន្ត ការបណ្ដុះបណ្ដាលអ្នកជំនាញ និងការបង្កើតទីផ្សារគាំទ្រ គឺជាគន្លឹះសំខាន់ដែលមិនអាចខ្វះបានឡើយ។ ដូច្នេះ ភាពយន្តប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជាការកម្សាន្តនោះទេ តែជាការបង្រៀន និងជាកញ្ចក់ឆ្លុះបញ្ចាំងពីព្រលឹងរបស់ជាតិខ្មែរដ៏អស្ចារ្យ។